ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីបុរាណរបស់ខ្មែរដែលមានអាយុកាលរាប់សតវត្សមកហើយ។ វាមិនមែនត្រឹមតែជាឧបករណ៍សម្រាប់លេងកម្សាន្តនោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់នៃ បេតិកភណ្ឌវប្បធម៌ខ្មែរ ដែលបានឆ្លងកាត់ជំនាន់ជាច្រើន។ ការរួមបញ្ចូលគ្នារវាងប្រពៃណីរបស់ចាប៉ីដងវែងជាមួយនឹងភាពរស់រវើកសម័យទំនើប ភាពប្លែក និងការខិតខំប្រឹងប្រែងក្នុងការអភិរក្ស គឺបានធ្វើឱ្យចាប៉ីដងវែងនៅតែបន្តមានជីវិត និងទាក់ទាញដល់អ្នកជំនាន់ក្រោយ។ ចាប៉ីដងវែង ត្រូវបានគេស្គាល់ថាជា សំនៀងនៃព្រលឹងខ្មែរ។ តាំងពីដើមមក ចាប៉ីត្រូវបានប្រើប្រាស់ក្នុងការសម្តែងក្បាច់បុរាណ ការរៀបរាប់រឿងព្រេងនិទាន ទូន្មានប្រៀនប្រដៅ និងកំប្លែងសើចសប្បាយ។ សម្លេងចាប៉ីដែលមានភាពអន្លង់ល្វើយៗ លាយឡំដោយសម្រស់អក្សរសិល្ប៍ ច្រៀងរៀបរាប់ដោយអ្នកប្រាជ្ញចាប៉ី ដូចជាលោកតា ណៃ ណម និងលោកតា គង់ ណៃ បានធ្វើឱ្យចាប៉ីក្លាយជាសិល្បៈទម្រង់បែបបទមួយដ៏ស៊ីជម្រៅ។ ប៉ុន្តែ ចាប៉ីដងវែងមិននៅជាប់នឹងអតីតកាលនោះទេ។ ហើយភាពរស់រវើករបស់វាត្រូវបានបង្ហាញតាមរយៈ ការបង្រៀននិងការសម្តែង និងការបន្ស៊ាំជាមួយសម័យទំនើប។ ការបង្រៀន និងការសម្តែង នៅសាលាសិល្បៈរបស់អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍នានា បានបន្តបង្រៀនក្មេងជំនាន់ក្រោយឱ្យចេះលេងចាប៉ី ដើម្បីធានាបាននូវការបន្តវេន។ យុវជនជំនាន់ថ្មីជាច្រើនបានបង្ហាញពីទេពកោសល្យ និងចំណង់ចំណូលចិត្តក្នុងការលេងចាប៉ី ទាំងក្នុងកម្មវិធីអប់រំផ្លូវការ និងមិនផ្លូវការ។ នេះបាននាំឱ្យមានការកើនឡើងនូវចំនួនអ្នកលេងចាប៉ីវ័យក្មេង។ ទោះបីជាចាប៉ីដងវែងនៅតែរក្សាទម្រង់ដើមរបស់វាក៏ដោយ សិល្បករសម័យថ្មីៗខ្លះបានចាប់ផ្តើមបញ្ចូលសម្លេងចាប៉ីទៅក្នុងបទចម្រៀងសម័យទំនើបថែមទៀតផង។ រីឯ ការលេងចាប៉ីដងវែងជាមួយឧបករណ៍ភ្លេងលោកខាងលិច ដូចជា ហ្គីតា ស្គរ បាស ឬបង្កើតបទភ្លេងប្លែកៗដែលបញ្ចូលធាតុផ្សំចាប៉ីក៏ពេញនិយមណាស់ដែរ។ នេះមិនមែនជាការបាត់បង់អត្តសញ្ញាណទេ ប៉ុន្តែជា ការពង្រីកលទ្ធភាព របស់ចាប៉ីដងវែង ធ្វើឱ្យវាអាចទាក់ទាញអ្នកស្តាប់វ័យក្មេង និងអ្នកស្តាប់អន្តរជាតិដែលមិនធ្លាប់ស្គាល់ពីមុនមក។ ជាឧទាហរណ៍ មានក្រុមតន្ត្រីខ្លះបានយកចាប៉ីទៅលេងក្នុងទម្រង់តន្ត្រី ដែលបញ្ចូលគ្នានូវរចនាបថជាច្រើន។ អ្វីដែលធ្វើឱ្យចាប៉ីដងវែងមានភាពប្លែក និងទាក់ទាញនោះ គឺ សម្លេងដ៏ពិរោះរណ្តំ អត្ថន័យជ្រាលជ្រៅនៃការរៀបរាប់ និងលក្ខណៈសម្គាល់ជាតិ។ ភាពប្លែក និងការទាក់ទាញ នៃសម្លេងចាប៉ីគឺមានភាពពិសេស ដែលអាចបត់បែនបានទៅតាមអារម្មណ៍របស់អ្នកលេង និងបទភ្លេង។ វាអាចលេងបទកំសត់ ដូចជាបទឆ្លុះបញ្ចាំងពីសោកនាដកម្មប្រវត្តិសាស្ត្រ បទសប្បាយ ដូចជាបទកំប្លែង ឬបទដែលឆ្លុះបញ្ចាំងពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដូចជាបទនិយាយពីការធ្វើស្រែចំការ។ សម្លេងចាបុីនេះមានលក្ខណៈស្រាល ស្រទន់ និងបន្លឺឡើងខុសប្លែកពីឧបករណ៍ផ្សេងទៀត។ ក្រៅពីសម្លេង ចាប៉ីនៅតែមានភាពទាក់ទាញដោយសារ អត្ថន័យនៃបទចម្រៀង។ អ្នកលេងចាប៉ីតែងតែច្រៀងរៀបរាប់ពីទស្សនៈវិជ្ជាជីវិត ការអប់រំសីលធម៌ ដូចជា ការគោរពចាស់ទុំ និងការខិតខំរៀនសូត្រ។ លើសពីនេះ អ្នកលេងចាប៉ីបានរៀបរាប់ពីរឿងព្រេងនិទានប្រវត្តិសាស្ត្រ ដូចជា រាមកេរ្តិ៍ ឬរឿងទាក់ទងនឹងប្រាសាទបុរាណ ឬការរិះគន់បែបកំប្លែងអំពីបញ្ហាសង្គមផងដែរ។ នេះជាទម្រង់សិល្បៈដែលរួមបញ្ចូលទាំង សំឡេងចាបុី តន្ត្រី អក្សរសិល្ប៍ និងល្ខោន ធ្វើឱ្យអ្នកស្តាប់មិនធុញទ្រាន់ និងទទួលបានចំណេះដឹង។ ជាពិសេសទៅទៀត ចាប៉ីដងវែង ត្រូវបានអង្គការ UNESCO ដាក់បញ្ចូលទៅក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅឆ្នាំ ២០១៦។ វាជាការទទួលស្គាល់ដ៏សំខាន់ដែលបានលើកស្ទួយតម្លៃរបស់ចាប៉ីឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ ធ្វើឱ្យមនុស្សទូទាំងពិភពលោកស្គាល់ និងឱ្យតម្លៃចំពោះសិល្បៈខ្មែរមួយនេះ។ បច្ចុប្បន្ន មានយុវជនជាច្រើនបានចាប់អារម្មណ៍រៀនលេងចាប៉ីដងវែង មិនមែនដោយសារតែការបង្ខិតបង្ខំនោះទេ តែដោយសារ ការស្រលាញ់ និងចង់ស្វែងយល់ពីបេតិកភណ្ឌខ្លួនឯង។ ពួកគេបានមើលឃើញថា ចាប៉ីដងវែង ជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែលពួកគេគួរតែថែរក្សា និងផ្សព្វផ្សាយ។ យុវជនជំនាន់ថ្មីមិនត្រឹមតែរៀនលេងចាប៉ីប៉ុណ្ណោះទេ ថែមទាំងហ៊ាន បង្កើតបទភ្លេងថ្មីៗ ឬបញ្ចូលចាប៉ីទៅក្នុងទម្រង់សិល្បៈផ្សេងៗទៀតផង។ ឧទាហរណ៍ ការសម្តែងរួមគ្នារវាងចាបុីដងវែង ជាមួយតន្ត្រីករបរទេស ឬការថតវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គម។ កត្តាទាំងនេះធ្វើឱ្យចាប៉ីកាន់តែរីករាលដាល ទៅដល់ទស្សនិកជនកាន់តែលឿន និងទូលំទូលាយ។ ចាប៉ីដងវែងបានចាប់ផ្តើមលេចវត្តមានជាញឹកញាប់នៅក្នុង កម្មវិធីបុណ្យជាតិ កម្មវិធីវប្បធម៌ កម្មវិធីទេសចរណ៍ និងសូម្បីតែក្នុងកម្មវិធីកម្សាន្តមួយចំនួន។ ការសម្តែងជាសាធារណៈទាំងនេះ ជួយឱ្យសាធារណជន ជាពិសេសអ្នកទេសចរ បានស្គាល់ និងកោតសរសើរចំពោះសិល្បៈចាប៉ីខ្មែរ។ ចំណែកឯ ការអភិរក្ស និងការលើកស្ទួយចាប៉ីដងវែង គឺជាកិច្ចការដ៏សំខាន់ដើម្បីធានាថាវាបន្តមានវត្តមានសម្រាប់ក្មេងៗជំនាន់ក្រោយ។ ការបន្តបង្រៀនពីសំណាក់គ្រូចាប៉ីដែលមានចំណេះដឹងជ្រៅជ្រះ ទៅកាន់កូនសិស្សជំនាន់ក្រោយ គឺជាមូលដ្ឋានគ្រឹះនៃការអភិរក្ស។ វិធីសាស្រ្តបង្រៀនតាមបែបប្រពៃណី ឧទាហរណ៍ ការរៀនតាមរយៈការស្តាប់ និងអនុវត្តដោយផ្ទាល់ពីគ្រូ នៅតែមានសារៈសំខាន់។ រីឯ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬសាលាភូមិន្ទវិចិត្រសិល្បៈ និងអង្គការសិល្បៈនានា បានរៀបចំកម្មវិធីអប់រំជាលក្ខណៈប្រព័ន្ធ និងសិក្ខាសាលាជាច្រើន ដើម្បីបង្រៀនចាប៉ីដងវែងដល់សិស្សនិស្សិត និងសាធារណជន។ ការធ្វើកម្មវិធីបង្រៀនបែបនេះ ជួយពង្រឹងចំណេះដឹង និងជំនាញក្នុងការលេងចាបុីអោយកាន់តែល្អប្រសើរ។ ការស្រាវជ្រាវអំពីប្រវត្តិសាស្រ្ត បច្ចេកទេសលេង និងបទចម្រៀងចាប៉ីដងវែង ព្រមទាំងការចងក្រងឯកសារទាំងជាលាយលក្ខណ៍អក្សរ និងជាសំឡេង ឬវីដេអូ គឺមានសារៈសំខាន់ណាស់ក្នុងការរក្សាកេរដំណែលជាតិ។ ក្រៅពីការទទួលស្គាល់របស់ អង្គការ UNESCO កម្ពុជាបាននឹងកំពុងព្យាយាមផ្សព្វផ្សាយចាប៉ីដងវែងទៅកាន់ឆាកអន្តរជាតិ តាមរយៈការសម្តែងនៅបរទេស ការចូលរួមក្នុងពិធីបុណ្យតន្ត្រីអន្តរជាតិ និងការសហការជាមួយសិល្បករបរទេសផងដែរ។ នេះមិនត្រឹមតែលើកស្ទួយចាប៉ីដងវែងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរទាំងមូលទៀតផង។ សរុបសេចក្ដីមក ចាប៉ីដងវែង គឺជាភស្តុតាងដ៏រស់រវើកមួយដែលបង្ហាញថា សិល្បៈបុរាណមិនត្រឹមតែអាចរស់រានមានជីវិតបានប៉ុណ្ណោះទេ ថែមទាំងអាចរីកចម្រើនទៀតផង ប្រសិនបើមានការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នារវាង ប្រពៃណី និង ភាពរស់រវើក។ វាជាឧទាហរណ៍ដ៏ល្អមួយនៃសិល្បៈដែលបានរក្សាបាននូវឫសគល់វប្បធម៌ដ៏ជ្រាលជ្រៅរបស់ខ្លួន ខណៈពេលដែលសម្របខ្លួនទៅនឹងបរិបទសម័យទំនើប ដើម្បីបន្តមានភាពទាក់ទាញ និងភាពពាក់ព័ន្ធរវាងគ្នាផងដែរ។